រឿង រាមកេរ្តិ៍ គឺជាវីរកថាដ៏អស្ចារ្យរបស់ឥណ្ឌា ដែលបានជ្រាបចូលមកក្នុងវប្បធម៌ខ្មែរតាំងពីបុរាណកាល និងបានក្លាយជាប្រភពរឿងដ៏សំខាន់បំផុតសម្រាប់ ល្ខោនស្រមោលស្បែកធំខ្មែរ ។ រឿងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាមេរៀនសីលធម៌ នឹងទស្សនវិជ្ជាសម្រាប់សង្គមខ្មែរផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ រឿងនេះក៏ជាប្រភពដ៏ធំធេងដែលផ្ដល់នូវសាច់រឿង ឈុតឆាក តួអង្គ និងស្មារតីសម្រាប់ល្ខោនស្បែកធំ ។ ជាដំបូង ល្ខោនស្បែកធំ គឺជាទម្រង់សិល្បៈល្ខោនស្រមោលបុរាណមួយរបស់កម្ពុជា ដែលមានឫសគល់ជ្រៅជ្រះនៅក្នុងប្រវត្តិសាស្ត្រ និងជំនឿសាសនារបស់ខ្មែរ ។ វាត្រូវបានគេចាត់ទុកជាសិល្បៈសក្ការៈបូជា និងត្រូវបានដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ ២០០៥ ផងដែរ ។ លក្ខណៈពិសេសនៃល្ខោនស្បែកធំមានលក្ខណៈសម្គាល់ដូចជា តួអង្គស្បែក របៀបសម្ដែង ប្រធានបទរឿង មុខងារ និងសារៈសំខាន់ៗដែលមាននៅក្នុងសាច់រឿង ។ ចំពោះរូបតួអង្គត្រូវបានឆ្លាក់ចេញពីស្បែកគោស្ងួតហាលល្អ មានទំហំធំ ចាប់ពីប្រហែល ០,៥ ម៉ែត្រ រហូតដល់ ២ ម៉ែត្រ ឬលើសនេះ ។ រូបឆ្លាក់មានលក្ខណៈវិចិត្រល្អិតល្អន់ ដោយឆ្លុះបញ្ចាំងពីចម្លាក់បុរាណខ្មែរនៅតាមប្រាសាទនានា ។ តួអង្គភាគច្រើនមានលក្ខណៈ ទោលលើកលែងតែតួអង្គខ្លះមានសន្លាក់ដៃដែលអាចធ្វើចលនាបានបន្តិចបន្តួច។ រូបស្បែកត្រូវបានលាបពណ៌ផ្សេងៗគ្នា ប៉ុន្តែនៅពេលបញ្ចាំងស្រមោលលើផ្ទាំងក្រណាត់ វានឹងបង្ហាញតែពណ៌ខ្មៅ ឬស្រមោលងងឹតប៉ុណ្ណោះ ។ ឯការសម្ដែងធ្វើឡើងនៅពីក្រោយផ្ទាំងក្រណាត់ពណ៌សថ្លាដ៏ធំមួយ ដែលមានពន្លឺ ជាប្រពៃណីគឺភ្លើងគោម ឬចន្លុះ បច្ចុប្បន្នប្រើអំពូលអគ្គិសនី បញ្ចាំងពីក្រោយ ។ អ្នកលេងស្បែកជាធម្មតាមានតែប្រុសៗប៉ុណ្ណោះ ត្រូវកាន់រូបស្បែកដោយផ្ទាល់ដៃ និងធ្វើចលនាយឺតៗ ឬឈរស្ងៀមទៅតាមសាច់រឿង ។ ការបញ្ចេញសំឡេង តួអង្គ ការនិទានរឿង ការពោល និងច្រៀង គឺធ្វើឡើងដោយ អ្នកដឹកនាំរឿង។ ការសម្ដែងត្រូវបានអមដោយវង់ភ្លេង ពិណពាទ្យ ដែលជាវង់ភ្លេងបុរាណសម្រាប់ល្ខោនបុរាណខ្មែរ ។ ប្រភពរឿងដ៏សំខាន់នេះស្ទើរតែជាឯកគណៈសម្រាប់ល្ខោនស្បែកធំ គឺ រឿងរាមកេរ្តិ៍ ។ ដើមឡើយ ល្ខោនស្បែកធំត្រូវបានគេចាត់ទុកជាសិល្បៈស័ក្ដិសិទ្ធិ សម្រាប់ថ្វាយព្រះ ទេវតា បន់ស្រន់សុំសេចក្ដីសុខ សុំទឹកភ្លៀង និងបណ្ដេញឧបទ្រពចង្រៃ ។ វាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយមេរៀនសីលធម៌ ជំនឿ និងទស្សនវិជ្ជាពីដូនតាទៅកាន់ក្មេងជំនាន់ក្រោយផងដែរ ។ ល្ខោនស្បែកធំគឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ក្នុងការឆ្លាក់ស្បែក ការនិទានរឿង និងតន្ត្រីបុរាណ ។ ល្ខោនស្បែកធំមានប្រវត្តិយូរលង់ណាស់មកហើយ តាំងពីសម័យអង្គរ ឬមុននោះទៅទៀត ។ ឯភស្តុតាងមួយចំនួនត្រូវបានរកឃើញនៅលើចម្លាក់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ ។ នាសម័យបុរាណ វាត្រូវបានសម្ដែងជាចម្បងក្នុងព្រះរាជពិធី ពិធីសាសនាធំៗ និងបុណ្យទាននានា ។ ឯសម័យកណ្ដាល ទោះបីជាមានការប្រែប្រួលនយោបាយក៏ដោយ ល្ខោនស្បែកធំនៅតែបន្តមានវត្តមាន រហូតដល់វាត្រូវបានគេចាត់ទុកជាសិល្បៈដ៏សំខាន់ក្នុងរាជវាំង ។ ក្នុងអំឡុងសង្គ្រាម និងជាពិសេសរបបខ្មែរក្រហម ល្ខោនស្បែកធំស្ទើរតែបាត់បង់ទៅហើយ ដោយសារសិល្បករជាច្រើនត្រូវបានសម្លាប់ និងសម្ភារៈត្រូវបានបំផ្លាញ ។ តែក្រោយឆ្នាំ ១៩៧៩ សិល្បៈនេះត្រូវបានស្ដារឡើងវិញបន្តិចម្ដងៗ ដោយមានការគាំទ្រពីសិល្បករជើងចាស់ដែលនៅសល់ និងអង្គការអន្តរជាតិ ។ សាលាភូមិន្ទវិចិត្រសិល្បៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ ។ នៅឆ្នាំ ២០០៥ ល្ខោនស្បែកធំត្រូវបានអង្គការយូណេស្កូប្រកាសជា ស្នាដៃបេតិកភណ្ឌវប្បធម៌អរូបី និងមរតកមនុស្សជាតិ ដែលជាការជំរុញដ៏ធំមួយសម្រាប់ការអភិរក្ស និងផ្សព្វផ្សាយសិល្បៈនេះ ។ បច្ចុប្បន្ន ល្ខោនស្បែកធំនៅតែបន្តមានវត្តមាន និងត្រូវបានសម្ដែងជាលក្ខណៈបុរាណ ព្រមទាំងមានការផ្សព្វផ្សាយទៅកាន់អ្នកជំនាន់ក្រោយ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីធានានិរន្តរភាពនៃសិល្បៈដ៏មានតម្លៃនេះ ។ បើយើងក្រឡេកមកមើលក្នុងរឿងរាមកេរ្តិ៍វិញគេក៏បានយកមកសម្តែងជាប្រភេទល្ខោនស្បែកធំផងដែរ ។ រឿងនេះសម្ដែងពីការតស៊ូរដែលជាតួរឯក តំណាងដោយព្រះរាម និងតួរអាក្រក់ តំណាងដោយក្រុងរាពណ៍ដែលបង្រៀនអំពីគុណធម៌ សីលធម៌ និងកម្មផល ឬបាបកម្ម ។ សាច់រឿងដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះតែមួយគត់សម្រាប់ល្ខោនស្រមោល ស្បែកធំ ខ្មែរក៏មានលាយបញ្ជូលនៅក្នុងនេះដែរ ។ មូលហេតុដែលរាមកេរ្តិ៍ជាប្រភពរឿងដែលសំខាន់ព្រោះវាមានលក្ខណៈជាច្រើនដូចជា លក្ខណៈសក្ការៈបូជា ប្រធានបទសីលធម៌ និងទស្សនវិជ្ជា ភាពសម្បូរបែបនៃឈុតឆាក នឹងការឆ្លាក់តាមប្រាសាទ ។ ល្ខោនស្បែកធំដើមឡើយមានមុខងារជាសិល្បៈសក្ការៈបូជា សម្រាប់រំលឹកគុណព្រះ ទេវតា និងបន់ស្រន់សុំសេចក្ដីសុខ ។ ក្នុងរឿងនេះតួអង្គនីមួយៗត្រូវបានឆ្លាក់ជាតួស្បែកធំយ៉ាងល្អិតល្អន់ ហើយតំណាងឱ្យទិដ្ឋភាពផ្សេងៗនៃគុណធម៌ អំពើអាក្រក់ និងធម្មជាតិរបស់មនុស្ស ។ នៅក្នុងរឿងនេះ ព្រះរាម គឺជាតួអង្គឯក និងជាបេះដូងនៃសាច់រឿងទាំងមូលព្រះអង្គតំណាងឲ្យឧត្ដមគតិខ្ពស់បំផុតនៃគុណធម៌ សីលធម៌ និងយុត្តិធម៌ ។ ព្រះរាមត្រូវបានគេជឿថាជាព្រះនរាយណ៍ ឬព្រះវិស្ណុ ចាប់បដិសន្ធិជាមនុស្សលោក ដើម្បីមកបង្រ្កាបអំពើអាក្រក់ និងស្ដារសណ្ដាប់ធ្នាប់លើផែនដី ។ ដូច្នេះ ព្រះអង្គមានឫទ្ធិអំណាចដ៏អស្ចារ្យ ប៉ុន្តែព្រះអង្គក៏សម្ដែងនូវភាពជាមនុស្សដែលមានការតស៊ូ និងការលះបង់ដ៏ខ្លាំងផងដែរ ។ ព្រះរាមតំណាងឲ្យ ធម៌ ដែលមានន័យថា សច្ចៈ យុត្តិធម៌ គុណធម៌ និងភាពមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ។ រាល់ទង្វើរបស់ព្រះអង្គ គឺផ្អែកលើគោលការណ៍នៃសេចក្ដីល្អ និងភាពទៀងត្រង់ ។ ទោះបីជាត្រូវប្រឈមនឹងការលំបាកយ៉ាងណា ក៏ព្រះអង្គមិនបោះបង់គោលការណ៍នេះដែរ ។ ព្រះរាមជាគំរូនៃភាពស្មោះត្រង់ចំពោះឪពុក ការលះបង់ដើម្បីរក្សាបុព្វសិទ្ធិរបស់ប្អូនស្រី ដោយព្រមចេញពីនគរទៅកាន់ព្រៃ និងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការសង្គ្រោះព្រះនាងសីតា ។ ព្រះរាមត្រូវបានបិតា ដែលជាព្រះបាទទសរថ បណ្ដេញចេញពីនគរអយុធ្យាទៅកាន់ព្រៃរយៈពេល ១៤ ឆ្នាំ ដោយសារការយាងអង្វររបស់មាតាទីពីរ នាងកៃកេសី ដើម្បីឲ្យព្រះរាមលើកបល្ល័ង្កទៅប្អូនប្រុសព្រះភិរុត ។ ព្រះអង្គព្រមធ្វើតាមដោយមិនប្រកែក ដើម្បីរក្សាសច្ចៈរបស់បិតា ។ ពេលគង់នៅព្រៃ ព្រះនាងសីតាជាភរិយារបស់ព្រះរាម ត្រូវបានក្រុងរាពណ៍ចាប់ពង្រត់យកទៅក្រុងលង្កា។ ព្រឹត្តិការណ៍នេះគឺជាចំណុចកណ្ដាលនៃជម្លោះ ហើយជំរុញឲ្យព្រះរាមចាប់ផ្ដើមបេសកកម្មដ៏ធំមួយ។ នៅត្រង់ចំណុចព្រះរាមបានសាងសម្ព័ន្ធមេត្រីជាមួយព្រះកាលីដែរជា ស្ដេចស្វា និងហនុមានជាមេទ័ពស្វាដ៏ក្លាហាន ដើម្បីស្វែងរកព្រះនាងសីតា ព្រះអង្គបានដឹកនាំកងទ័ពស្វាទៅច្បាំងនឹងក្រុងរាពណ៍នៅក្រុងលង្កា ។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពព្រះរាម និងកងទ័ពយក្សរបស់ក្រុងរាពណ៍ ទីបំផុតព្រះរាមបានកម្ចាត់ក្រុងរាពណ៍ និងយកព្រះនាងសីតាត្រឡប់មកវិញ នេះគឺជាជ័យជម្នះនៃធម៌លើអធម៌ ។ នៅពេលព្រះរាមបានយាងត្រឡប់មកគ្រងរាជ្យនៅនគរអយុធ្យាវិញ ហើយបានដឹកនាំប្រទេសប្រកបដោយធម៌ និងសន្តិភាព ។ ចំណុចទាំងនេះបានបង្ហាញជាពិសេសនៅក្នុងល្ខោនស្បែកធំដែលមានភាពលេចធ្លោយ៉ាងខ្លាំងផងដែរ ។ តួស្បែកព្រះរាមត្រូវបានឆ្លាក់ដោយប្រុងប្រយ័ត្ន និងល្អិតល្អន់បំផុត ។ តាមធម្មតា រូបព្រះរាមត្រូវបានរចនាឡើងប្រកបដោយសិរីរុងរឿង ព្រះភ័ក្ត្រស្រស់ស្អាតនិងមានសម្លៀកបំពាក់បែបព្រះមហាក្សត្រ ។ ព្រះរាមមិនត្រឹមតែជាតួអង្គក្នុងរឿងនិទានប៉ុណ្ណោះទេ ប៉ុន្តែជាគំរូសីលធម៌ដែលបានបង្រៀនមនុស្សជំនាន់ក្រោយអំពីការតស៊ូដើម្បីយុត្តិធម៌ ភាពស្មោះត្រង់ និងជ័យជម្នះនៃសេចក្ដីល្អ ។ ព្រះរាមតំណាងឱ្យ ធម៌ យុត្តិធម៌ សច្ចធម៌ ភាពស្មោះត្រង់ ភាពថ្លៃថ្នូរ និងគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត ។ ព្រះអង្គជាព្រះអាទិទេព ដែលបានយាងមកចាប់កំណើតលើលោកដើម្បីកម្ចាត់អំពើអាក្រក់ និងស្ដារសណ្ដាប់ធ្នាប់សង្គម ។ ព្រះអង្គជាវីរបុរសសំខាន់ក្នុងរឿង ដែលត្រូវប្រឈមមុខនឹងការបណ្ដេញចេញពីនគរ ការបាត់បង់ព្រះនាងសីតា និងការតស៊ូប្រយុទ្ធជាមួយក្រុងរាពណ៍ដ៏មានឫទ្ធិដើម្បីស្រោចស្រង់យុត្តិធម៌ ។ ចំណែកឯ ព្រះលក្សណ៍ តំណាងឱ្យ ភាពស្មោះត្រង់ដាច់ខាត ភក្ដីភាព ការលះបង់ ភាពក្លាហាន និងការគោរពចំពោះបងប្អូន ។ ព្រះអង្គមិនដែលរាថយចំពោះការលំបាកឡើយ ហើយតែងតែនៅក្បែរព្រះរាមជានិច្ច មិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាឡើយ ។ ទ្រង់ក៏ជាប្អូនប្រុសដ៏ស្មោះត្រង់ និងជាដៃគូដ៏សំខាន់របស់ព្រះរាម ដែលបានរួមដំណើរ និងជួយព្រះរាមគ្រប់ពេលវេលា ក្នុងការប្រឈមមុខនឹងសត្រូវ និងឧបសគ្គផ្សេងៗដែរ។ ឯក្រុងរាពណ៍ តំណាងឱ្យ អំណាច លោភលន់ ភាពឆ្មើងឆ្មៃ ភាពអាត្មានិយម អំពើអាក្រក់ និងការបំពានធម៌ ។ ទោះបីជាមានចំណេះដឹង និងអំណាចមហាសាលក៏ដោយ ភាពលោភលន់ និងមោទកភាពបាននាំឱ្យគេវិនាសខ្លួនឯង ។ រីឯក្រុងរាពណ៍វិញ ជាស្ដេចយក្សដែលមានកម្លាំងខ្លាំងពូកែ និងមានក្បាលដប់ ដៃម្ភៃ ។ ទ្រង់ក៏ជាសត្រូវដ៏ធំរបស់ព្រះរាម ដែលបានចាប់ពង្រត់ព្រះនាងសីតា បង្កឱ្យមានសង្គ្រាមដ៏ធំរវាងមនុស្ស ស្វា និងយក្ស ដើម្បីដណ្ដើមយកនាងមកវិញ ។ ដោយឡែកតួអង្គហនុមាន ក៏មានតួរនាទីយ៉ាងសំខាន់ដែរមិនអាចខ្វះបានផងដែរ ។ ហនុមានតំណាងឱ្យ កម្លាំងខ្លាំងក្លា ភាពក្លាហាន ប្រាជ្ញាឈ្លាសវៃ ភាពស្មោះត្រង់ដាច់ខាតចំពោះម្ចាស់ ការគោរពវិន័យ និងភាពស័ក្ដិសិទ្ធិ ។ គេជាស្វាសដែលមានឫទ្ធិអំណាចអាចហោះហើរ បំប្លែងខ្លួន និងមានកម្លាំងលើសធម្មតា ។ ហនុមានក៏ជាមេទ័ពស្វាដ៏សំខាន់របស់ព្រះរាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកព្រះនាងសីតា ការបំផ្លាញក្រុងលង្កា និងជួយសង្គ្រោះព្រះនាងពីក្រុងរាពណ៍ ។ តួអង្គទាំងបួននេះ គឺមិនអាចខ្វះបានឡើយនៅក្នុងរឿងរាមកេរ្តិ៍ និងជាបេះដូងនៃការសម្ដែងល្ខោនស្បែកធំខ្មែរផងដែរ ។ តាមរយៈពួកគេ អ្នកទស្សនាអាចយល់អំពីជម្លោះរវាងល្អ និងអាក្រក់ ព្រមទាំងមេរៀនសីលធម៌ដ៏ជ្រាលជ្រៅដែលមាននៅក្នុងវីរកថានេះ ។ រឿងរាមកេរ្តិ៍ដែលសម្ដែងតាមរយៈល្ខោនស្បែកធំ មិនត្រឹមតែផ្ដល់ការកម្សាន្តនោះទេ ថែមទាំងបង្រៀនមេរៀនជីវិត និងតម្លៃសីលធម៌ជាច្រើន ។ ជ័យជំនះនៃធម៌លើអធម៌ នេះគឺជាប្រធានបទដ៏សំខាន់បំផុត ទោះបីជាអំពើអាក្រក់របស់ក្រុងរាពណ៍មានអំណាចខ្លាំងក្លាយ៉ាងណាក៏ដោយ ទីបំផុតធម៌របស់ព្រះរាម នឹងតែងតែឈ្នះជានិច្ច ។ ភាពស្មោះត្រង់ និងភក្ដីភាពរបស់តួអង្គដូចជាព្រះលក្សណ៍ និងហនុមាន បង្ហាញពីភាពស្មោះត្រង់ដាច់ខាតចំពោះព្រះរាម ដែលជាគុណធម៌ដ៏គួរឱ្យគោរព ។ ការលះបង់ និងការទទួលខុសត្រូវរបស់ព្រះរាមទ្រង់លះបង់សុភមង្គលផ្ទាល់ខ្លួនដើម្បីធានាសណ្ដាប់ធ្នាប់ និងយុត្តិធម៌នៅក្នុងសង្គម។ អំណាច និងផលវិបាកនៃការលោភលន់របស់ក្រុងរាពណ៍ជាឧទាហរណ៍នៃអំណាចដែលបំពានដោយការលោភលន់ និងភាពឆ្មើងឆ្មៃ ដែលនាំទៅដល់ការវិនាសខ្លួនឯង ។ សារៈសំខាន់នៃគ្រួសារ និងបងប្អូនដូចទំនាក់ទំនងរវាងព្រះរាម និងព្រះលក្សណ៍ បង្ហាញពីតម្លៃនៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងគ្រួសារ ។ ការធ្វើអំពើល្អ និងអាក្រក់ក្នុងរឿងនេះបង្ហាញថា ល្អ និងអាក្រក់ តែងតែមាននៅក្នុងលោកនេះ ហើយមនុស្សម្នាក់ៗត្រូវតែជ្រើសរើសផ្លូវណាដែលត្រូវដើរ ។ អំពើអាក្រក់ដែលបានសាងឡើង ទោះល្អក្ដី អាក្រក់ក្ដី នឹងទទួលបានផលរៀងខ្លួន ។ តាមរយៈការនិទានរឿងរាមកេរ្តិ៍ ល្ខោនស្បែកធំបានបន្តជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការអប់រំសង្គមខ្មែរអំពីគុណធម៌ សីលធម៌ និងជំនឿ ដោយភ្ជាប់មនុស្សទៅនឹងឫសគល់វប្បធម៌ និងប្រពៃណីរបស់ខ្លួន ។